នៅកម្ពុជាវិស័យការងារឯករាជ្យបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រជាជនកម្ពុជាជាច្រើនឥឡូវនេះពឹងផ្អែកលើកម្មវិធីហៅយានជំនិះដូចជា PassApp និង Grab សម្រាប់ចំណូលប្រចាំថ្ងៃរបស់ពួកគេ។ អ្នកបើកបរតុកតុកគឺជាផ្នែកដ៏សំខាន់នៃមធ្យោបាយធ្វើដំណើរក្នុងទីក្រុងដូចជាភ្នំពេញ និងសៀមរាប។ ការប្តូរពីតុកតុកបែបប្រពៃណីមកជាតុកតុកឥណ្ឌាប្រើហ្គាស ឬអគ្គិសនី បានក្លាយជាទំនោរដ៏ពេញនិយម។ បច្ចេកវិទ្យាបានធ្វើឱ្យអ្នកបើកបរងាយស្រួលរកអ្នកដំណើរដោយមិនចាំបាច់រង់ចាំនៅតាមចិញ្ចើមផ្លូវ។ ដើម្បីចាប់ផ្តើមបើកបរ អ្នកត្រូវមានប័ណ្ណបើកបរដែលមានសុពលភាព និងយានយន្តដែលបានចុះបញ្ជីត្រឹមត្រូវ។ អ្នកបើកបរភាគច្រើនចូលចិត្តប្រើទូរស័ព្ទដែលមានអេក្រង់ធំដើម្បីមើលផែនទីឱ្យបានច្បាស់។ ការមានសេវាអ៊ីនធឺណិតដែលមានស្ថិរភាពគឺចាំបាច់ណាស់សម្រាប់ការទទួលការកក់ថ្មីៗបានភ្លាមៗ។ ការប្រកួតប្រជែងរវាងក្រុមហ៊ុនផ្សេងៗជួយរក្សាតម្លៃឱ្យមានសមធម៌សម្រាប់អ្នកប្រើប្រាស់។ ថ្ងៃធ្វើការធម្មតារបស់អ្នកបើកបរតុកតុក ច្រើនតែចាប់ផ្តើមនៅព្រលឹមស្រាងៗ។ ពួកគេច្រើនតែជួបជុំគ្នានៅហាងកាហ្វេ ឬស្ថានីយ៍ប្រេងឥន្ធនៈ ខណៈពេលរង់ចាំអតិថិជនដំបូង។ ការពិនិត្យប្រេងម៉ាស៊ីន ឬ ហ្គាស និងសម្ពាធកង់រៀងរាល់ព្រឹក គឺជាទម្លាប់ចាំបាច់សម្រាប់សុវត្ថិភាព។ អ្នកបើកបរត្រូវតែធ្វើដំណើរឆ្លងកាត់ការកកស្ទះចរាចរណ៍យ៉ាងខ្លាំងក្នុងអំឡុងម៉ោងមមាញឹកក្នុងទីក្រុង។ ភ្លៀងអាចជាបញ្ហាប្រឈម ប៉ុន្តែវាក៏បង្កើនតម្រូវការសម្រាប់ការធ្វើដំណើរដែលមានដំបូលបិទជិតផងដែរ។ ការស្លៀកពាក់ឯកសណ្ឋាន ឬអាវស្អាតបាត ជួយកសាងទំនុកចិត្តជាមួយភ្ញៀវជាតិ និងអន្តរជាតិ។ អ្នកបើកបរខ្លះដំឡើងកង្ហារតូចៗ ឬភ្លើងលម្អក្នុងតុកតុករបស់ពួកគេដើម្បីទាក់ទាញអតិថិជន។ ការមានភាពគួរសម និងរួសរាយរាក់ទាក់ ច្រើនតែទទួលបានការវាយតម្លៃល្អ និងប្រាក់បន្ថែមពីអ្នកដំណើរ។ ការសម្រាកញ៉ាំបាយថ្ងៃត្រង់ ច្រើនតែធ្វើឡើងនៅតាមតូបចិញ្ចើមផ្លូវដែលមានតម្លៃសមរម្យ។ អ្នកបើកបរជាច្រើនប្រើ Google Maps ដើម្បីរកផ្លូវដែលលឿនបំផុតតាមរយៈផ្លូវតូចៗ។ ប្រាក់ចំណូលរបស់អ្នកបើកបរតុកតុក អាស្រ័យលើចំនួនជើងដែលពួកគេដឹកបានក្នុងមួយថ្ងៃ។ នៅថ្ងៃដែលកាក់កប អ្នកបើកបរអាចរកចំណូលបានគ្រប់គ្រាន់ដើម្បីចិញ្ចឹមគ្រួសារទាំងមូលយ៉ាងស្រួល។ ទោះជាយ៉ាងណាក៏ដោយ តម្លៃប្រេង ឬ ហ្គាសឡើងខ្ពស់អាចកាត់បន្ថយប្រាក់ចំណេញប្រចាំថ្ងៃរបស់ពួកគេយ៉ាងខ្លាំង។ ក្រុមហ៊ុនភាគច្រើនកាត់ថ្លៃសេវាចន្លោះពី ១០% ទៅ ២០% ក្នុងមួយជើង។ ការទូទាត់តាមឌីជីថលដូចជា ABA Pay បានធ្វើឱ្យការទូទាត់ប្រាក់កាន់តែលឿន និងមានសុវត្ថិភាព។ អ្នកបើកបរជារឿយៗសន្សំប្រាក់ជារៀងរាល់ខែ ដើម្បីបង់រំលស់តុកតុកប្រចាំខែរបស់ពួកគេ។ ថ្លៃថែទាំដូចជាការប្តូរប្រេង និងការជួសជុល ត្រូវតែបញ្ចូលក្នុងកញ្ចប់ថវិកាដែលត្រូវចំណាយ។ អ្នកបើកបរខ្លះធ្វើការយូរម៉ោង រហូតដល់ ១២ ម៉ោងក្នុងមួយថ្ងៃ ដើម្បីបង្កើនប្រាក់ចំណូល។ ក្នុងអំឡុងបុណ្យជាតិដូចជាបុណ្យចូលឆ្នាំខ្មែរ អ្នកបើកបរជាច្រើនបានត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ។ អាជីពនេះមិនមានប្រាក់ខែថេរទេ ដែលមានន័យថាការរៀបចំផែនការហិរញ្ញវត្ថុគឺពិតជាសំខាន់សម្រាប់ពួកគេ។ សុវត្ថិភាពចរាចរណ៍គឺជាការព្រួយបារម្ភចម្បងសម្រាប់ទាំងអ្នកបើកបរ និងអ្នកដំណើរ។ ការដឹកអ្នកដំណើរលើសចំណុះតុកតុក អាចបង្កគ្រោះថ្នាក់ និងខុសច្បាប់។ រដ្ឋាភិបាលតម្រូវឱ្យអ្នកបើកបរអាជីវកម្មទាំងអស់មានប្រភេទប័ណ្ណបើកបរជាក់លាក់។ នគរបាលចរាចរណ៍ជារឿយៗត្រួតពិនិត្យការចុះបញ្ជីយានយន្ត និងអត្តសញ្ញាណប័ណ្ណអ្នកបើកបរ។ ការបើកបរពេលយប់តម្រូវឱ្យមានការប្រុងប្រយ័ត្នបន្ថែម ដោយសារភាពមើលឃើញតិច និងគ្រោះថ្នាក់ដែលអាចកើតមាន។ ការធ្វើជាអ្នកបើកបរតុកតុក អនុញ្ញាតឱ្យគេធ្វើជាម្ចាស់លើខ្លួនឯង និងគ្រប់គ្រងពេលវេលាបាន។ មានក្រុមហ្វេសប៊ុកជាច្រើនដែលអ្នកបើកបរចែករំលែកព័ត៌មានអំពីចរាចរណ៍ និងការងារ។ អ្នកបើកបរជាច្រើនដើរតួជាមគ្គុទ្ទេសក៍ទេសចរណ៍ក្រៅផ្លូវការ ដោយពន្យល់ពីប្រវត្តិសាស្ត្រក្នុងស្រុកដល់ភ្ញៀវ។ ស្មារតីសហគមន៍ក្នុងចំណោមអ្នកបើកបរមានភាពរឹងមាំ ដោយពួកគេតែងតែជួយគ្នាទៅវិញទៅមក។ អ្នកបើកបរតុកតុកជាស្ត្រី កំពុងមានការកើនឡើង និងទទួលបានការគោរពយ៉ាងខ្លាំង។ ភ្ញៀវទេសចរច្រើនតែរីករាយនឹងបទពិសោធន៍ខ្យល់អាកាសបរិសុទ្ធនៃការជិះតុកតុកបែបខ្មែរ។ ប្រាក់ចំណូលដែលរកបាន ជួយលើកកម្ពស់កម្រិតជីវភាពសម្រាប់គ្រួសារនៅជនបទជាច្រើន។ បញ្ហាប្រឈមធំមួយគឺការខ្វះខាតធានារ៉ាប់រងសុខភាព និងអត្ថប្រយោជន៍ចូលនិវត្តន៍។ ការធ្វើការក្រោមកម្តៅថ្ងៃ និងធូលីដី អាចបណ្តាលឱ្យមានបញ្ហាសុខភាពរយៈពេលវែងដល់អ្នកបើកបរ។ ការធ្លាក់ចុះសេដ្ឋកិច្ចប៉ះពាល់ដោយផ្ទាល់ដល់ចំនួនភ្ញៀវ និងការកក់ប្រចាំថ្ងៃ។ អ្នកបើកបរត្រូវតែសម្របខ្លួនជានិច្ចទៅនឹងការផ្លាស់ប្តូរប្រព័ន្ធ នៃកម្មវិធីហៅយានជំនិះ។ ជួនកាលមានជម្លោះរវាងអ្នកបើកបរ និងអ្នកដំណើរទាក់ទងនឹងទីតាំងដែលត្រូវទៅ។ អ្នកបើកបរជាច្រើនចាប់អារម្មណ៍ក្នុងការរៀនភាសាអង់គ្លេសដើម្បីប្រាស្រ័យទាក់ទងជាមួយជនបរទេសឱ្យកាន់តែប្រសើរ។ ការចតយានយន្តនៅកណ្តាលក្រុងដែលកកកុញ នៅតែជាបញ្ហាសំខាន់សម្រាប់មនុស្សជាច្រើន។ ក្នុងរដូវវស្សា ផ្លូវដែលលិចទឹកធ្វើឱ្យពិបាកក្នុងប្រតិបត្តិការប្រកបដោយសុវត្ថិភាព។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ អ្នកបើកបរភាគច្រើនឱ្យតម្លៃលើភាពបត់បែនដែលការងារនេះផ្តល់ឱ្យ។ សម្រាប់អ្នកដំណើរ វាជារឿងសំខាន់ដែលត្រូវពិនិត្យមើលឈ្មោះអ្នកបើកបរ និងស្លាកលេខជានិច្ច។ ត្រូវបញ្ជាក់តម្លៃជានិច្ចមុនពេលចាប់ផ្តើមដំណើរ បើអ្នកមិនប្រើកម្មវិធីទូរស័ព្ទទេ។ ការផ្តល់ពិន្ទុផ្កាយ ៥ ជួយឱ្យអ្នកបើកបរល្អៗទទួលបានការកក់កាន់តែច្រើននៅពេលអនាគត។ ការត្រៀមលុយរាយទុកជាមុន គឺពិតជាមានប្រយោជន៍នៅពេលបង់ជាប្រាក់សុទ្ធ។ ការមានការអត់ធ្មត់ជាមួយអ្នកបើកបរក្នុងអំឡុងពេលស្ទះចរាចរណ៍ ធ្វើឱ្យការធ្វើដំណើរកាន់តែរីករាយ។ ការគាំទ្រអ្នកបើកបរតុកតុកក្នុងស្រុក រួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។ ការបើកបរតុកតុកគឺលើសពីការងារទៅទៀត វាគឺជាសេវាកម្មដ៏សំខាន់សម្រាប់សហគមន៍។ មិនថាអ្នកជាអ្នកបើកបរ ឬអ្នករួមដំណើរទេ ការគោរពគ្នាទៅវិញទៅមកគឺជាគន្លឹះនៃបទពិសោធន៍ដ៏អស្ចារ្យ។